បទចម្រៀងខារ៉ាអូខេ និងសម័យមិនមែនត្រឹមតែជាបទភ្លេងសម្រាប់កម្សាន្តនោះទេ ប៉ុន្តែវាគឺជាផ្នែកមួយនៃ ការជួបជុំគ្រួសារ មិត្តភ័ក្តិ និងជាមធ្យោបាយមួយក្នុងការថែរក្សាមរតកតន្ត្រីផងដែរ។ មានបទចម្រៀងជាច្រើនដែលល្បីរន្ទឺ រហូតដល់ខ្មែរគ្រប់រូប មិនថាយុវជន ឬចាស់ សុទ្ធតែយកមកច្រៀងលេងកម្សាន្ត។ បទចម្រៀងទាំងនេះភាគច្រើនបានមកពីយុគសម័យមាសនៃតន្ត្រីខ្មែរ ក្នុងទសវត្សរ៍ឆ្នាំ ១៩៥០ ដល់ពាក់កណ្តាលទសវត្សរ៍ឆ្នាំ ១៩៧០ និងបទចម្រៀងប្រជាប្រិយសម័យក្រោយៗ។ តន្ត្រីខ្មែរបានបន្សល់ទុកនូវកេរដំណែលដ៏មហាសាលសម្រាប់មនុស្សជំនាន់ក្រោយ។ បទចម្រៀងខ្មែរទាំងនេះបានក្លាយជាផ្នែកមួយដែលមិនអាចកាត់ផ្តាច់បានពីអត្តសញ្ញាណខ្មែរ។ នៅពេលនិយាយពីតន្ត្រីខ្មែរ លោក ស៊ីន ស៊ីសាមុត លោកគឺជាអធិរាជសំឡេងមាសដែលមានឥទ្ធិពលយ៉ាងខ្លាំងក្លាមកលើវិស័យតន្ត្រីកម្ពុជា និងបានបន្សល់ទុកនូវកេរដំណែលដ៏អស្ចារ្យសម្រាប់មនុស្សជំនាន់ក្រោយ។ បទចម្រៀងរបស់លោកជាច្រើនបានក្លាយជាបទខារ៉ាអូខេដែលខ្មែរគ្រប់រូបស្គាល់និងយកមកច្រៀងសឹងគ្រប់គ្នា។ ក្នុងចំណោមបទល្បីៗទាំងនោះ មានបទ យប់មិញនរណាញញឹមដាក់បង ដែលជាបទចម្រៀងបង្ហាញពីក្តីសង្ឃឹម សុភមង្គល ការខកចិត្ត និងការនឹករលឹកនៅក្នុងស្នេហា។ បទនេះគឺបញ្ជាក់ពីអារម្មណ៍ឈឺចាប់នៅពេលដែលក្តីសង្ឃឹម និងការប្តេជ្ញាចិត្តដ៏មុតមាំត្រូវបានបំផ្លាញ ដែលមិនអាចទទួលយកបាន។ ចំណែកបទ កូលាបបាត់ដំបង គឺជាបទចម្រៀងមួយដែលពោរពេញទៅដោយមនោសញ្ចេតនានឹករលឹក រង់ចាំ និងក្តីសង្ឃឹមនៅក្នុងស្នេហា។ បទនេះបញ្ចាក់ពីការត្រឡប់មកវិញរបស់បុរសម្នាក់ បន្ទាប់ពីឃ្លាតឆ្ងាយពីមនុស្សដែលខ្លួនស្រលាញ់អស់រយៈពេលជាយូរ ហើយស្វែងរកនារីជាទីស្រឡាញ់របស់ខ្លួន។ រីឯបទ នាវាជីវិត វិញ គឺជាបទចម្រៀងដែលបង្ហាញពីសេចក្តីស្រឡាញ់ ការលះបង់ និងការតស៊ូដើម្បីអនាគត។ បទនេះឆ្លុះបញ្ចាំងពីភាពឈឺចាប់នៃការឃ្លាតឆ្ងាយពីមនុស្សជាទីស្រឡាញ់។ បទនេះរំលេចនូវអត្ថន័យនៃការទទួលខុសត្រូវក្នុងជីវិត និងតម្លៃនៃក្តីស្នេហាដែលជាកម្លាំងជំរុញដ៏ធំបំផុត។ បទចម្រៀងរបស់លោក ស៊ីន ស៊ីសាមុត ត្រឹមតែជាបទភ្លេងសម្រាប់កម្សាន្តនោះទេ ប៉ុន្តែវាគឺជាផ្នែកមួយនៃប្រវត្តិសាស្ត្រតន្ត្រីខ្មែរផងដែរ។ សម្លេងដ៏ពីរោះរបស់លោកនេះហើយដែលបានធ្វើឱ្យបទចម្រៀងគ្រប់របស់លោកមានព្រលឹងនិងជីវិតជានិច្ចមិនចេះសាបសូន្យ។ រាល់បទចម្រៀងរបស់លោកបានបន្សល់ទុកនូវអនុស្សាវរីយ៍ដ៏ជ្រាលជ្រៅសម្រាប់អ្នកស្តាប់ និងជាកេរដំណែលដ៏មហាសាលដែលមិនអាចកាត់ថ្លៃបាន។ លោកបានក្លាយជានិមិត្តរូបនៃតន្ត្រីខ្មែរដែលគ្មានអ្នកចម្រៀងរូបណាអាចជំនួសបានលោកបានឡើង។ ចំពោះ អ្នកស្រី រស់ សេរីសុទ្ធា គឺជារាជិនីសម្លេងមាសដែលមានសម្លេងពីរោះក្រអួនក្រអៅ និងមានឥទ្ធិពលយ៉ាងខ្លាំងក្នុងពិភពតន្ត្រីខ្មែរដូចគ្នា។ បទចម្រៀងរបស់អ្នកស្រីជាច្រើនបានក្លាយជាបទខារ៉ាអូខេដែលគេនិយមច្រៀងលេងស្ទើរគ្រប់ទីកន្លែង។ ក្នុងចំណោមបទល្បីៗរបស់អ្នកស្រី បទ កូនស្រីអ្នកនេសាទ គឺជាបទចម្រៀងដែលបង្ហាញពីភាពឈឺចាប់នៃការបោះបង់ចោលក្នុងស្នេហា ដោយសារតែភាពខុសគ្នានៃឋានៈសង្គម។ ចម្រៀងនេះឆ្លុះបញ្ចាំងពីអារម្មណ៍អន់ចិត្ត និងការបន្ទោសខ្លួនឯងរបស់នារីជាកូនអ្នកនេសាទ ដែលយល់ថាខ្លួនមិនស័ក្តិសមនឹងបុរសដែលនាងស្រឡាញ់។ បទ ជំនោរប៉ៃលិន គឺជាបទចម្រៀងដែលបង្ហាញពីរឿងរ៉ាវស្នេហាដ៏សោកសៅរបស់នារីម្នាក់ដែលត្រូវបាត់បង់គូស្នេហ៍ដោយសារឥទ្ធិពលនៃអំណាច ឬទ្រព្យសម្បត្តិ។ បទនេះបានរំលេចនូវអារម្មណ៍ឈឺចាប់ ការនឹករលឹក ភាពឯកា និងការលះបង់។ ចំណែកឯបទ អូនចាំមើលតែផ្លូវ ដែលច្រៀងដោយរាជិនីសំឡេងមាស អ្នកស្រី រស់ សេរីសុទ្ធា និងលោក អ៊ឹម សុងសឺម គឺជាបទមួយដែលបង្ហាញពីអារម្មណ៍នឹករលឹក ស្រណោះ និងការរង់ចាំរបស់គូស្នេហ៍មួយគូដែលបានឃ្លាតឆ្ងាយពីគ្នា។ បទនេះបានរៀបរាប់ពីការសន្យារបស់ពួកគេចំពោះគ្នានិងភាពឈឺចាប់នៃការរង់ចាំដែលមិនដឹងថ្ងៃណាបានជួប។ ស្នាដៃរបស់អ្នកស្រីមិនត្រឹមតែល្បីល្បាញក្នុងសម័យកាលរបស់អ្នកស្រីនោះទេ ប៉ុន្តែវានៅតែបន្តមានប្រជាប្រិយភាពរហូតមកដល់បច្ចុប្បន្ន។ បទចម្រៀងរបស់អ្នកស្រីក៏បានរួមចំណែកយ៉ាងសំខាន់ក្នុងការធ្វើឱ្យតន្ត្រីខ្មែរមានភាពរីកចម្រើនផង ហើយអ្នកស្រីក៏ជានិមិត្តរូបនៃទេពកោសល្យក្នុងវិស័យតន្ត្រីផងដែរ។ សម្លេងរបស់អ្នកស្រីតែងតែដក់ជាប់ក្នុងបេះដូងរបស់ប្រជាជនខ្មែរជានិច្ច ដែលមិនសាបសូន្យទៅណា។ អ្នកស្រី ប៉ែន រ៉ន គឺជាតារាចម្រៀងមួយរូបទៀតដែលមានសម្លេងប្លែកនិងមានមន្តស្នេហ៍ក្នុងការបកស្រាយបទចម្រៀងដែលបានធ្វើឱ្យអ្នកស្តាប់ជាច្រើនលង់នឹងសំឡេងរបស់អ្នកស្រី។ បទចម្រៀងរបស់អ្នកស្រីជាច្រើនក៏បានក្លាយជាបទពេញនិយមក្នុងចំណោមអ្នកចូលចិត្ចច្រៀងខារ៉ាអូខេមួយដែរ។ ក្នុងចំណោមបទល្បីៗរបស់អ្នកស្រី បទ ជើងមេឃពណ៌ខ្មៅ គឺជាបទមួយដែលបង្ហាញពីសេចក្តីឈឺចាប់ ក្តីអស់សង្ឃឹម និងភាពស្មោះត្រង់របស់នារីម្នាក់ដែលត្រូវបានគូស្នេហ៍ក្បត់ចោល ហើយរៀបការជាមួយអ្នកផ្សេង។ បទនេះរំលេចនូវទុក្ខសោកយ៉ាងធ្ងន់ធ្ងរដែលមិនអាចបំភ្លេចបានពេញមួយជីវិត ហើយអត្ថន័យដ៏ជូរចត់នេះក៏បានបន្សល់ទុកសម្រាប់អ្នកស្តាប់។ ចំណែកឯ បទ កញ្ញា ៨០ គីឡូ របស់អ្នកស្រី ប៉ែន រ៉ន គឺជាបទមួយដែលមានលក្ខណៈកំប្លុកកំប្លែង បែបឡកឡឺយ និងមានទំនុកចិត្តខ្ពស់ទៅលើរូបរាង និងសមត្ថភាពរបស់ខ្លួន។ បទនេះរៀបរាប់ពីនារីម្នាក់ដែលមានរូបរាងធំ ប៉ុន្តែមានចិត្តល្អ និងមានសមត្ថភាពអាចមើលថែបុរសជាទីស្រឡាញ់របស់នាងបានយ៉ាងល្អ។ ម្យ៉ាងវិញទៀត ភាពកំប្លុកកំប្លែងនៃបទចំរៀងនេះក៏បានធ្វើឱ្យមានភាពល្បីល្បាញយ៉ាងឆាប់រហ័សផង។ ចំណែកឯបទ ផ្កាកប្បាស គឺជាបទចម្រៀងដែលបង្ហាញពីទស្សនៈ និងបំណងប្រាថ្នារបស់នារីសម័យមួយចំនួនដែលផ្តោតលើឋានៈ និងទ្រព្យសម្បត្តិក្នុងការរៀបការ។ បទនេះគឺរៀបរាប់ពីភាពខកចិត្តនៅពេលដែលក្តីសង្ឃឹមរបស់នាងចង់បានប្តីអ្នកមាន មិនបានក្លាយជាការពិត។ បទចម្រៀងរបស់អ្នកស្រី ប៉ែន រ៉ន មានភាពចម្រុះទាំងផ្នែកសាច់ភ្លេងនិងអត្ថន័យ ដោយខ្លះជាបទមនោសញ្ចេតនា ខ្លះទៀតជាបទបែបកំប្លែងនិងបែបអប់រំ។ អ្នកស្រីក៏ជាសិល្បៈមួយរូបទៀតដែរ ដែលបានរួមចំណែកយ៉ាងសំខាន់ក្នុងការធ្វើឱ្យវិស័យតន្ត្រីខ្មែរ។ សម្លេងរបស់អ្នកស្រីនៅតែបន្តល្បីល្បាញនិងមានការចងចាំពីសំណាក់អ្នកស្តាប់គ្រប់ជំនាន់។ នេះបង្ហាញពីឥទ្ធិពលដ៏ធំធេងរបស់អ្នកស្រីមកលើតន្ត្រីខ្មែរ ហើយបទចម្រៀងអ្នកស្រីបានក្លាយជាផ្នែកមួយនៃអនុស្សាវរីយ៍ដ៏ផ្អែមល្ហែម និងជូរចត់។ ក្រៅពីតារាចម្រៀងល្បីៗក្នុងសម័យយុគមាស មានតារាចម្រៀងជាច្រើនទៀតក្នុងសម័យក្រោយៗដែលបានបន្តកេរដំណែលតន្ត្រីខ្មែរនិងបានបង្កើតនូវបទចម្រៀងថ្មីៗដែលបានក្លាយជាបទខារ៉ាអូខេពេញនិយម។ ក្នុងចំណោមនោះ លោក នី សាលឿន គឺជាតារាចម្រៀងមួយរូបដែលមានសម្លេងពីរោះនិងបានច្រៀងបទចម្រៀងបែបមនោសញ្ចេតនាជាច្រើនដែលបានឆក់យកបេះដូងអ្នកស្តាប់។ បទរបស់លោកជាច្រើនបានក្លាយជាបទដែលគេនិយមច្រៀងលេងនៅតាមហាងខារ៉ាអូខេនិងកម្មវិធីជួបជុំផ្សេងៗ។ ចម្រៀងនីមួយៗបូករួមទាំងទឹកដមសំនៀងរបស់លោកតែងតែនាំមកនូវអារម្មណ៍ដ៏ស្រទន់ដល់អ្នកស្តាប់ជានិច្ច។ បទ វាសនាអ្នកនេសាទ ឬ ចែវទូកនេសាទ ច្រៀងដោយលោក នី សាលឿន គឺជាបទដែលបង្ហាញពីសោកនាដកម្មនៃស្នេហាដែលបែកបាក់គ្នាដោយសារភាពក្រីក្រ និងការរើសអើងវណ្ណៈ។ បទនេះរៀបរាប់ពីការឈឺចាប់របស់បុរសអ្នកនេសាទម្នាក់ ដែលបាត់បង់នារីជាទីស្រឡាញ់ទៅអ្នកផ្សេង ដោយសារតែគាត់គ្មានទ្រព្យសម្បត្តិផ្គាប់ចិត្តមេបា។ រីឯលោក ខេមរៈ សិរីមន្ត គឺជាតារាចម្រៀងដ៏ល្បីល្បាញមួយរូបទៀតក្នុងសម័យបច្ចុប្បន្ន ដែលមានបទចម្រៀងជាច្រើនបានក្លាយជា បទពេញនិយម ក្នុងចំណោមយុវវ័យ និងអ្នកស្តាប់ទូទៅ។ បទ បេះដូងអ្នកប្រដាល់ របស់លោក គឺជាបទដែលរៀបរាប់ពីស្នេហាដែលត្រូវបែកបាក់គ្នា ដោយសារវាសនា និងសម្ពាធពីក្រុមគ្រួសារ។ បទនេះបង្កប់នូវអារម្មណ៍ឈឺចាប់ ការលះបង់ និងការទទួលយកការពិតរបស់បុរសអ្នកប្រដាល់ម្នាក់ ដែលត្រូវបោះបង់ក្តីស្នេហាដើម្បីកិត្តិយស និងក្តីប្រាថ្នារបស់ឪពុកម្តាយ។ ចំណែកឯបទ អនុស្សាវរីយ៍បាត់ដំបង របស់លោកមួយទៀត គឺជាបទចម្រៀងដែលបង្ហាញពីស្នេហាដែលបានបែកបាក់គ្នា។ បទនេះរំលេចនូវអារម្មណ៍នឹករលឹក ស្រណោះ ឈឺចាប់ និងការអស់សង្ឃឹមរបស់បុរសម្នាក់ចំពោះការបំភ្លេចចោលរបស់អតីតគូស្នេហ៍របស់ខ្លួន។ ជាចុងក្រោយ បទ ព្រះវិហារសាក្សីស្នេហ៍ គឺជាបទដែលបង្ហាញពីភាពស្មោះត្រង់ ការតស៊ូ និងការការពារស្នេហាមួយគូដែលត្រូវបានគេព្យាយាមបំផ្លាញដោយពាក្យសម្ដីបំភ្លៃការពិត។ បទនេះរំលេចនូវទំនុកចិត្តលើក្តីស្នេហាដែលបានស្បថសច្ចា ដោយយកប្រាសាទព្រះវិហារជាសាក្សី ដើម្បីបង្ហាញពីក្តីស្រឡាញ់ដ៏បរិសុទ្ធ។ បទរបស់លោកមានភាពចម្រុះទាំងផ្នែកសាច់ភ្លេងនិងអត្ថន័យដែលបានធ្វើឱ្យលោកទទួលបានការគាំទ្រយ៉ាងខ្លាំងក្លា។ បទចម្រៀងរបស់ពួកគេបានក្លាយជាផ្នែកមួយដែលមិនអាចខ្វះបានក្នុងជីវិតប្រចាំថ្ងៃរបស់ប្រជាជនខ្មែរ ហើយការបន្តធ្វើចម្រៀងនេះបង្ហាញពីភាពរស់រវើកនៃតន្ត្រីខ្មែរ។ សរុបមក បទចម្រៀងខារ៉ាអូខេបុរាណនិងសម័យរបស់ខ្មែរ ត្រឹមតែជាបទភ្លេងសម្រាប់កម្សាន្តនោះទេ ប៉ុន្តែវាគឺជាផ្នែកមួយនៃវប្បធម៌និងអត្តសញ្ញាណខ្មែរ ដែលបានបន្តពីជំនាន់មួយទៅជំនាន់មួយ ហើយជាមរតកដ៏មានតម្លៃ ដែលយើងទាំងអស់គ្នាត្រូវរួមគ្នាថែរក្សា និងលើកកម្ពស់។។